ផាប់ ស្ទ្រីត គឺជាកន្លែងពោរពេញទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានក្លាយជានិមិត្តរូបនៃជីវិតរាត្រីដ៏រស់រវើក និងទាក់ទាញបំផុតនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។ វាគឺជាចំណុចមួយដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ឲ្យមកជួបជុំគ្នា បរិភោគអាហារ ផឹកភេសជ្ជៈ និងរីករាយជាមួយបរិយាកាសដ៏អ៊ូអរ។ ផាប់ ស្ទ្រីត គឺជាផ្លូវថ្មើរជើងដ៏រស់រវើកនារាត្រីនៅសៀមរាប ដែលត្រូវបានគេស្គាល់ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបរិយាកាសប្លែកពីគេនៅពេលរាត្រី។ នៅពេលល្ងាចរៀងរាល់ថ្ងៃ ផាប់ ស្ទ្រីត ប្រែក្លាយពីផ្លូវធ្វើដំណើរធម្មតាទៅជាផ្លូវថ្មើរជើងដែលជាតំបន់កម្សាន្តដ៏អ៊ូអរ និងទាក់ទាញ។ ចាប់ពីម៉ោងប្រហែល ៦ ល្ងាចតទៅ ផ្លូវនេះត្រូវបានបិទសម្រាប់ចរាចរណ៍យានយន្ត ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរ និងអ្នកមូលដ្ឋានអាចដើរកម្សាន្តដោយសេរី។ បរិយាកាសនៅទីនេះពោរពេញទៅដោយភាពរស់រវើក ជាមួយ សំឡេងតន្ត្រីរណ្ដំ ចេញពីបារ និងក្លឹបរាត្រីផ្សេងៗគ្នា។ អ្នកនឹងលឺសំឡេងភ្លេងជាច្រើនប្រភេទ ចាប់ពីបទចម្រៀងពេញនិយម រហូតដល់ភ្លេង ដែលត្រូវបានបញ្ចេញពីឆាក និងបារ នៅផាប់ស្ទ្រីត។ បន្ថែមពីនេះក៏មាន សំឡេង ជជែកកម្សាន្តរីករាយ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកពីគ្រប់ទិសទី បានលាយឡំគ្នានៅក្នុងបរិយាកាសនេះ។ អ្វីដែលធ្វើឲ្យ ផាប់ ស្ទ្រីត កាន់តែលេចធ្លោ គឺ ពន្លឺភ្លើងចម្រុះពណ៌ស្រស់ស្អាត ដែលចាំងឆ្លុះពីស្លាកយីហោ ភ្លើងលម្អ និងអំពូលនានា បង្កើតបានជាទេសភាពដ៏ទាក់ទាញនៅពេលរាត្រី។ ភាពអ៊ូអរដ៏រីករាយនេះ បានបង្កើតបរិយាកាសមួយដែល សប្បាយរីករាយ និង គ្មានភាពតានតឹង ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ ស្រស់ស្រាយ បន្ទាប់ពីការដើរកម្សាន្តប្រាសាទដ៏វែងឆ្ងាយពេញមួយថ្ងៃ។ វាជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីសម្រាកលំហែ និងដើរលេងកម្សាន្តរីករាយនាពេលរាត្រីនៅខេត្តសៀមរាប។ ផាប់ ស្ទ្រីត មិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាគោលដៅដ៏ល្បីល្បាញសម្រាប់អ្នកចូលចិត្តភ្លក្សរសជាតិភេសជ្ជៈ និងម្ហូបអាហារថែមទៀតផង។ នៅទីនេះ អ្នកនឹងឃើញថា តម្លៃភេសជ្ជៈគឺថោកសមរម្យ ជាពិសេស ស្រាបៀរអង្គរ ដែលជាភេសជ្ជៈពេញនិយមបំផុត និងមានតម្លៃសមរម្យ។ នេះអនុញ្ញាតឲ្យភ្ញៀវទេសចរអាចរីករាយជាមួយការជួបជុំមិត្តភក្តិ ឬអង្គុយលំហែដោយមិនចាំបាច់បារម្ភច្រើនពីការចំណាយ។ ក្រៅពីភេសជ្ជៈ ផាប់ ស្ទ្រីត ក៏ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារផងដែរ មិនថាអ្នកចូលចិត្តម្ហូបបែបណាទេ អ្នកនឹងរកឃើញជម្រើសជាច្រើននៅទីនេះ។ មាន មុខម្ហូបជាច្រើនប្រភេទ ចាប់ពី ម្ហូបខ្មែរបុរាណ ដែលមានរសជាតិដើម និងឆ្ងាញ់ពិសា រហូតដល់ ម្ហូបអន្តរជាតិ ដែលមានភាពសម្បូរបែបដូចជា អាហារលោកខាងលិច អាហារអាស៊ី ឬអាហារបួសជាដើម។ ភោជនីយដ្ឋាន និងតូបលក់អាហារតាមផ្លូវជាច្រើន ដែលនៅតាមបណ្ដោយផ្លូវ ផ្ដល់នូវជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បំពេញគ្រប់រសជាតិរបស់ភ្ញៀវ។ ផាប់ ស្ទ្រីត គឺជា មជ្ឈមណ្ឌលនៃការកម្សាន្ត ពិតៗ ដែលផ្ដល់ជម្រើសជាច្រើនសម្រាប់ភ្ញៀវទេសចរគ្រប់រសជាតិ។ ពេលយប់មកដល់ តំបន់នេះប្រែជាមានភាពរស់រវើកជាមួយនឹងសកម្មភាពកម្សាន្តចម្រុះ។ បារជាច្រើននៅតាមបណ្ដោយ ផាប់ ស្ទ្រីត មានក្រុមតន្ត្រីផ្ទាល់ ដែលលេងបទចម្រៀងពេញនិយមជាច្រើនប្រភេទ រួមទាំងបទខ្មែរ និងអន្តរជាតិ។ បរិយាកាសនេះទាក់ទាញអ្នកចូលចិត្តស្តាប់ភ្លេងកម្សាន្ត និងរាំរែក ឲ្យមកចូលរួមលេងកម្សាន្តជាមួយគ្នានៅ ផាប់ស្ទ្រីតជារៀងរាល់យប់។ ក្រៅពីនេះ ពេលខ្លះក៏មាន ឌីជេ លេងភ្លេងសម្រាប់អ្នកចូលចិត្តរាំកម្សាន្តផងដែរ ដែលធ្វើឲ្យរាត្រីកាន់តែមានភាពសប្បាយរីករាយ។ ជារឿយៗ អ្នកអាចជួបប្រទះនូវ ការសម្ដែងប្លែកៗតាមដងផ្លូវ ដែលបន្ថែមភាពទាក់ទាញដល់បរិយាកាសរបស់ ផាប់ ស្ទ្រីត ។ ជាពីសេសមានការសម្ដែងអាចជា ការរាំ ប្រពៃណី ឬបែបទំនើប ការសំដែងសិល្បៈ ផ្សេងៗ ឬ ហ្គេមសប្បាយៗ ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឲ្យឈប់ទស្សនា និងថតរូប។ បន្ទាប់ពីការដើរលេងកម្សាន្តដ៏នឿយហត់ពេញមួយថ្ងៃនៅប្រាសាទបុរាណក្នុងតំបន់អង្គរ ភ្ញៀវទេសចរអាចសម្រាកលំហែជាមួយ សេវាកម្មម៉ាស្សា និងស្ប៉ា ដែលមានតម្លៃសមរម្យជាច្រើនកន្លែងនៅតាមបណ្ដោយផ្លូវ ឬនៅក្បែរៗនោះ។ នេះជាវិធីដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ និងស្ដារកម្លាំងឡើងវិញមុននឹងបន្តដំណើរផ្សងព្រេងថ្មី។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឲ្យ ផាប់ ស្ទ្រីត ក្លាយជាទីកន្លែងដែលមិនអាចរំលងបានសម្រាប់អ្នកដែលចង់ស្វែងយល់ពីជីវិតរាត្រីដ៏រស់រវើករបស់សៀមរាប។ ផាប់ ស្ទ្រីត គឺជាបណ្ដុំនៃបារ និងភោជនីយដ្ឋានល្បីៗជាច្រើន ដែលនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន រួមចំណែកបង្កើតបានជាភាពទាក់ទាញរួម។ Temple Bar គឺជាកន្លែងមួយក្នុងចំណោមកន្លែងដ៏មមាញឹកបំផុតនៅ ផាប់ ស្ទ្រីត ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ឲ្យមកជួបជុំគ្នារាល់យប់។ លក្ខណៈពិសេសប្លែកៗរបស់វាបានធ្វើឲ្យវាក្លាយជាគោលដៅដ៏ពេញនិយម ដែលមិនអាចរំលងបានសម្រាប់អ្នកដែលចង់រីករាយជាមួយជីវិតរាត្រីនៅសៀមរាប។ Temple Bar ល្បីល្បាញដោយសារការផ្ដល់ជូននូវបទពិសោធន៍កម្សាន្តដ៏សម្បូរបែបដូចជា តន្ត្រី និងការសម្តែងដោយឌីជេ ដែលធ្វើឲ្យភ្ញៀវទេសចរសប្បាយរីករាយ។ រាល់យប់ Temple Bar តែងតែមាន ក្រុមតន្ត្រីផ្ទាល់ ដែលលេងភ្លេងរស់រវើក និងបទចម្រៀងពេញនិយមជាច្រើនប្រភេទ ចាប់ពីបទអន្តរជាតិល្បីៗ រហូតដល់បទខ្មែរសម័យថ្មី។ ជាមួយគ្នានេះ ក៏មាន ឌីជេ ដ៏ល្បីៗប្រចាំតំបន់ដែលបើកបទភ្លេងរាំញាក់សាច់ ដើម្បីឲ្យភ្ញៀវអាចរាំកម្សាន្តបានយ៉ាងសប្បាយរីករាយ។ បារនេះមាន លក្ខណៈធំទូលាយនៅខាងក្រៅ ដែលផ្ដល់កន្លែងអង្គុយជាច្រើនសម្រាប់ភ្ញៀវ។ អ្នកអាចអង្គុយលេងបណ្ដើរ គយគន់ទេសភាពផ្លូវដ៏អ៊ូអររបស់ ផាប់ ស្ទ្រីត បណ្ដើរ និងរីករាយជាមួយបរិយាកាសកម្សាន្តជាច្រើន។ Temple Bar មាន ទីតាំងនៅចំកណ្តាល ផាប់ ស្ទ្រីត ដែលធ្វើឲ្យវាងាយស្រួលរក និងជាចំណុចជួបជុំដ៏ពេញនិយមសម្រាប់មិត្តភក្តិ ឬក្រុមគ្រួសារដែលចង់រីករាយជាមួយបរិយាកាសកម្សាន្ត និងពិសាភេសជ្ជៈ។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឲ្យ Temple Bar ក្លាយជាកន្លែងកម្សាន្តពេលរាត្រីដ៏លេចធ្លោមួយនៅសៀមរាប។ ក្រៅពីនេះ ផាប់ ស្ទ្រីត ក៏មានបណ្ដុំនៃបារ និងភោជនីយដ្ឋានល្បីៗជាច្រើនទៀត ដែលនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន និងរួមចំណែកយ៉ាងសំខាន់ដល់ភាពទាក់ទាញរបស់ទីនេះ។ Angkor Wat Bar ជាបារដ៏ចំណាស់ជាងគេ និងជាទីពេញនិយមខ្លាំងមួយនៅ ផាប់ ស្ទ្រីត។ បារនេះត្រូវបានគេស្គាល់ដោយសារតែ បរិយាកាសសប្បាយៗ និងការតុបតែងប្លែកៗ ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយ និងកក់ក្ដៅ។ The Red Piano ក៏ជាកន្លែងល្បីល្បាញដោយសារការ រចនាយ៉ាងស្អាត និងមានប្រវត្តិទាក់ទាញភ្ញៀវទេសចរឲ្យចង់ទៅទស្សនា ដោយសារតែធ្លាប់ជាកន្លែងដែល តារាហូលីវូដ អេនជេលីណា ជូលី (Angelina Jolie) ធ្លាប់បានទៅលេងកម្សាន្ត ផងដែរ។ ភោជនីយដ្ឋាននេះមានមុខម្ហូបខ្មែរ និងអន្តរជាតិជាច្រើនមុខ ដែលផ្ដល់ជម្រើសដ៏សម្បូរបែបសម្រាប់ភ្ញៀវ។ Easy Speaking Restaurant ជាបារដែលផ្ដល់ជូននូវ ម្ហូបអាហារខ្មែរ និងអន្តរជាតិជាច្រើនប្រភេទ ជាមួយនឹង បរិយាកាសធូរស្រាល និងតម្លៃសមរម្យ។ នេះជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ទទួលទានអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ។ បារនីមួយៗនៅ ផាប់ ស្ទ្រីត មានលក្ខណៈពិសេស និងទាក់ទាញភ្ញៀវតាមរបៀបរៀងៗខ្លួន ដែលធ្វើឲ្យភ្ញៀវទេសចរមានជម្រើសជាច្រើនក្នុងការជ្រើសរើសទីកន្លែងកម្សាន្តពេលរាត្រីតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ផាប់ ស្ទ្រីត ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាបេះដូងពេលរាត្រីនៅសៀមរាប មិនមែនជាតំបន់ដែលមានប្រវត្តិយូរអង្វែងដូចប្រាសាទបុរាណជុំវិញនោះទេ។ ផ្ទុយទៅវិញ ការកកើត និងការវិវត្តរបស់វាគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹង កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍ នៅខេត្តសៀមរាប ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក។ នៅអំឡុង ដើមទសវត្សរ៍ឆ្នាំ ២០០០ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តបានកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយនឹងការកើនឡើងនេះ តម្រូវការសម្រាប់កន្លែងកម្សាន្ត និងសម្រាកលំហែបន្ទាប់ពីការទស្សនាប្រាសាទពេញមួយថ្ងៃ ក៏បានកើនឡើងផងដែរ។ ដំបូងឡើយ អ្វីដែលបច្ចុប្បន្នជា ផាប់ ស្ទ្រីត គ្រាន់តែជា ផ្លូវតូចមួយ ដែលមានបារ និងភោជនីយដ្ឋាន ក្នុងស្រុកតិចតួចប៉ុណ្ណោះ។ ទីតាំងទាំងនោះផ្ដល់ជូនតែសេវាកម្មសាមញ្ញៗ ដូចជាម្ហូបខ្មែរទូទៅ និងភេសជ្ជៈស្រាបៀរ។ ពីពេលនោះ ទីតាំងនេះមិនទាន់មានបរិយាកាសអ៊ូអរ ឬភ្លើងពណ៌ចម្រុះដូចសព្វថ្ងៃនៅឡើយទេ។ ដោយសារតម្រូវការទីផ្សារ និងការប្រកួតប្រជែង អាជីវកម្មនៅតាមបណ្ដោយផ្លូវនេះបានចាប់ផ្ដើម រីកដុះដាលយ៉ាងឆាប់រហ័ស។ ម្ចាស់អាជីវកម្មជាច្រើនបានមើលឃើញពីសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ហើយបានពង្រីកសេវាកម្មរបស់ពួកគេ។ បារថ្មីៗជាច្រើនបានលេចឡើង ជាមួយនឹងការរចនាប្លែកៗ ការផ្ដល់ជូន តន្ត្រី និងមុខម្ហូបអន្តរជាតិ ដើម្បីបំពេញចំណង់ចំណូលចិត្តភ្ញៀវបរទេស។ ផ្លូវនេះបានក្លាយជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីដ៏ល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្តដ៏រីករាយរាល់យប់។ ពន្លឺភ្លើងចម្រុះពណ៌ពីបារ និងភោជនីយដ្ឋានបានបំភ្លឺផ្លូវ បង្កើតបរិយាកាសអោយកាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។ ក្រៅពីបារ ក៏មានហាងម៉ាស្សា ហាងលក់វត្ថុអនុស្សាវរីយ៍ និងតូបលក់អាហារតាមផ្លូវជាច្រើនបានផុសឡើង ដែលធ្វើឲ្យ ផាប់ ស្ទ្រីត ក្លាយជាទីកន្លែងដ៏ពេញលេញសម្រាប់ការកម្សាន្ត។ គួរឲ្យចាប់អារម្មណ៍ ឈ្មោះ "ផាប់ ស្ទ្រីត" នេះមិនមែនជាឈ្មោះផ្លូវការដែលរដ្ឋាភិបាលដាក់ឲ្យនោះទេ។ វាកើតចេញពីការនិយមហៅតៗគ្នាដោយភ្ញៀវទេសចរខ្លួនឯង ដោយសារតែមាន បារ ជាច្រើនប្រមូលផ្តុំគ្នានៅទីនោះ។ ឈ្មោះនេះបានក្លាយជាឈ្មោះដែលគេស្គាល់ទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ដោយស្វ័យប្រវត្តិថាជាតំបន់កម្សាន្តពេលរាត្រីដ៏សំខាន់នៅសៀមរាប។ សរុបមក ផាប់ ស្ទ្រីត គឺជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ទេសចរណ៍ដែលកើតចេញពីតម្រូវការទីផ្សារ ហើយបានប្រែក្លាយពីផ្លូវធម្មតាមួយទៅជាកន្លែងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅកម្ពុជា។ ផាប់ ស្ទ្រីត ចាប់ផ្ដើមមានភាពអ៊ូអរ និងរស់រវើកពីម៉ោង ៦ ល្ងាចតទៅ នៅពេលដែលហាងនានាចាប់ផ្ដើមបើកទ្វារ និងភ្លើងពណ៌ចម្រុះចាប់ផ្ដើមបំភ្លឺផ្លូវ។ ភាពសប្បាយរីករាយនេះបន្តរហូតដល់ពាក់កណ្ដាលអាធ្រាត្រ ឬរហូតដល់ព្រឹកព្រលឹមអាស្រ័យលើថ្ងៃបុណ្យទាននានា និងហាងនីមួយៗ។ ពេលវេលាដ៏ល្អបំផុតដើម្បីទៅលេង និងរីករាយជាមួយបរិយាកាសដ៏ពិតប្រាកដគឺចន្លោះម៉ោង ៧ យប់ ដល់ ១០ យប់។ ក្នុងអំឡុងពេលនេះ មានមនុស្សច្រើនកុះករ សកម្មភាពកម្សាន្តផ្សេងៗដំណើរការយ៉ាងពេញទំហឹង ហើយបរិយាកាសក៏មិនទាន់មានភាពមមាញឹកខ្លាំងពេក រហូតដល់ពិបាកដើរ ឬរកកន្លែងអង្គុយឡើយ។ ដូចទៅនឹងតំបន់ទេសចរណ៍ពេញនិយមទូទាំងពិភពលោកដែរ ការប្រុងប្រយ័ត្ន និងសុវត្ថិភាព គឺជារឿងសំខាន់បំផុត។ ប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន គឺត្រូវប្រាកដថាអ្នកទុកកាបូបលុយ ទូរស័ព្ទដៃ និងរបស់មានតម្លៃផ្សេងទៀតនៅកន្លែងមានសុវត្ថិភាព ហើយកុំបង្ហាញរបស់មានតម្លៃខ្លាំងពេក។ ទោះបីជា ផាប់ ស្ទ្រីត ជាកន្លែងសម្រាប់ផឹកស៊ីកម្សាន្តក៏ដោយ ការសេពគ្រឿងស្រវឹងហួសកម្រិតក៏ត្រូវបានហាមឃាត់ ចៀសវាងធ្វើឲ្យអ្នកបាត់បង់ស្មារតី និងប្រឈមនឹងបញ្ហាផ្សេងៗ។ ត្រូវដឹងពីកម្រិតក្នុងការទទួលទានដោយខ្លួនឯង និងផឹកដោយការទទួលខុសត្រូវ ដើម្បីរក្សាសុខភាព និងជៀសវាងការមានបញ្ហា។ នៅតាម តូបលក់វត្ថុអនុស្សាវរីយ៍ ឬ តូបលក់អាហារតាមផ្លូវ មួយចំនួនតូច អ្នកអាចសាកល្បង ចរចាតម្លៃ បានបន្តិចបន្តួច។ នេះគឺជាផ្នែកមួយនៃបទពិសោធន៍ទិញទំនិញក្នុងទីផ្សារអាស៊ី ដែលអាចជួយឱ្យអ្នកស្វែងយល់ពីប្រពៃណី និងវប្បធម៌ក្នុងការជួញដូរ។ ទោះជាយ៉ាងណា ចំពោះភោជនីយដ្ឋាន ឬបារធំៗ ដែលមានម៉ឺនុយតម្លៃច្បាស់លាស់ តម្លៃជាទូទៅគឺកំណត់រួចជាស្រេច ហើយមិនអាចចរចាបានឡើយ។ ត្រូវយល់ដឹងពីភាពខុសគ្នាចំពោះហាងនានា ដើម្បីជៀសវាងការយល់ច្រឡំពីតម្លៃ ជាពិសេសសម្រាប់ហាងទំនើបៗមួយចំនួន។ ក្រៅពីផ្លូវ ផាប់ ស្ទ្រីត ផ្ទាល់ ក៏នៅមានតំបន់គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនៅក្បែរៗនោះ ដែលអ្នកអាចដើរលេងកម្សាន្តបានដូចជា ផ្សាររាត្រី និង ផ្សារចាស់។ ផ្សាររាត្រី គឺមានទីតាំងនៅជិត ផាប់ ស្ទ្រីត អ្នកអាចដើរឆ្លងផ្លូវទៅកាន់ផ្សាររាត្រីជាច្រើនកន្លែង ដែលលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ គ្រឿងអលង្ការ និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ នេះជាកន្លែងដ៏សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ សម្រាប់ជ្រើសរើសអំណោយដ៏មានអត្ថន័យ ដើម្បីផ្ដល់ជូនមិត្តភក្តិ ឬសមាជិកក្នុងគ្រួសារ។ ផ្សារចាស់ ជាផ្សារប្រពៃណីរបស់សៀមរាបដែលបើកលក់ទាំងថ្ងៃទាំងយប់។ នៅទីនេះអ្នកអាចរកឃើញអាហារ គ្រឿងទេស ត្រីសាច់ បន្លែផ្លែឈើ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ នៅពេលយប់ អ្នកអាចរកឃើញ តុកតុក ជាច្រើននៅជុំវិញ ផាប់ ស្ទ្រីត ដើម្បីធ្វើដំណើរត្រឡប់ទៅសណ្ឋាគារ ឬកន្លែងស្នាក់នៅវិញ។ គួរចរចាតម្លៃមុននឹងជិះ ឬប្រើកម្មវិធីកក់ ដូចជា Grab ឬ PassApp ដើម្បីទទួលបានតម្លៃសមរម្យ និងជៀសវាងការគិតថ្លៃលើស។ សរុបមក ផាប់ ស្ទ្រីត គឺជាកន្លែងមួយដែលមិនអាចរំលងបាននៅពេលអ្នកមកដល់ទីក្រុងសៀមរាប។ វាមិនត្រឹមតែជាតំបន់សម្រាប់ កម្សាន្ត និងបន្ធូរអារម្មណ៍ ក្រោយពីបានទស្សនាប្រាសាទបុរាណពេញមួយថ្ងៃនោះទេ ប៉ុន្តែវាក៏ជាភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍ នៅខេត្តសៀមរាបផងដែរ។ នៅទីនេះ អ្នកអាចស្វែងយល់ពី ផ្នែកមួយនៃវប្បធម៌រស់រវើករបស់កម្ពុជា តាមរយៈបទពិសោធន៍ផ្ទាល់ មិនថាជាការភ្លក្សរសជាតិម្ហូបអាហារខ្មែរឆ្ងាញ់ៗ ការរីករាយជាមួយតន្ត្រីផ្ទាល់ ឬការសង្កេតមើលជីវភាពរាត្រីដ៏មមាញឹក។ ការត្រៀមខ្លួនទុកជាមុន និង ការយល់ដឹងពីគន្លឹះសំខាន់ៗ ដែលបានរៀបរាប់ខាងលើ ដូចជាការជ្រើសរើសពេលវេលាត្រឹមត្រូវ ការប្រុងប្រយ័ត្នសុវត្ថិភាព ការចរចាតម្លៃ និងការស្វែងយល់ពីតំបន់ជុំវិញ នឹងជួយឲ្យ ដំណើរទស្សនកិច្ចរបស់អ្នកកាន់តែរីករាយ មានសុវត្ថិភាព និងទទួលបានបទពិសោធន៍ដ៏គួរឲ្យចងចាំ នៅ ផាប់ ស្ទ្រីត ។